ឥឡូវនេះ យើងបន្តទៅមើលពីរបៀបចម្អិនម្ហូបមួយមុខទៀត ដែលគេហៅថាសម្លទំពាំង ឬ ប្រហើរទំពាំង។ វិធីធ្វើសម្លមួយមុខនេះអាចមានភាពខុសគ្នាតិចតួចអាស្រ័យទៅតាមតំបន់ដែលគេរស់នៅ។ ថ្ងៃនេះ យើងនឹងមកមើលពីវិធីចម្អិនសម្លទំពាំងជាលក្ខណៈគ្រួសារ។ គ្រឿងផ្សំសំខាន់ៗសម្រាប់ធ្វើសម្លទំពាំងមានដូចជា ត្រីឆ្លាំងស្រស់ៗ ២ក្បាល ហើយដោយសារត្រីនេះសម្បូរជាតិរំអិលច្រើន យើងត្រូវយកវាទៅច្របាច់ជាមួយអំបិល និងលាងទឹកឱ្យបានស្អាត ដើម្បីឱ្យអស់រំអិល និងបាត់ក្លិនឆ្អាប រួចសិមយកវាទៅកាត់ជាកង់ៗ អំបិលក្រួសជួយកាត់ជាតិរំអិល និង ក្លិនឆ្អាបរបស់ត្រីបានល្អ ប៉ុន្តែបើសិនជាបងប្អូនមិនមានអំបិលក្រួសទេ អាចប្រើអំបិលម៉ដ្ដជំនួសបាន។ ក្រៅពីត្រី យើងក៏អាចបន្ថែមសាច់ជ្រូកបីជាន់ទៅក្នុងសម្លរបស់យើងបានដែរ ដោយវានឹងធ្វើឱ្យសម្លរបស់យើងកាន់តែមានឱជារសឈ្ងុយឆ្ងាញ់។ សម្រាប់់ទំពាំង យើងត្រូវយកវាទៅចិតជាចំណិតស្ដើងៗ យកតែផ្នែកដែលខ្ចីល្អ និងលាងទឹកឱ្យស្អាត ហើយទុកមួយឡែកសិន។ សម្រាប់បន្លែវិញ យើងអាចដាក់ ស្នៀតពោត និង ផ្សិតចំបើង ដោយពុះវាជាពីរចំណែក លាងទឹកឱ្យស្អាត រួចទុកមួយឡែក។ យើងក៏អាចប្រើបន្លែបៃតងដែលមានដូចជា ននោង ត្រួយស្អំ និងស្លឹកងប់ ដោយដំបូងកាត់ននោងជាចំហៀងៗ ហើយបេះត្រួយស្អំ និងស្លឹកងប់យកតែកន្លែងខ្ចីៗ រួចយកទៅលាងទឹកជាការស្រេច។ យើងត្រូវដាក់ដាំទឹកកន្លះឆ្នាំងឱ្យពុះ រួចចាក់ទំពាំងចូល បន្ថែមអំបិលបន្ដិច ហើយរំងាស់ចោលប្រហែល១០ ទៅ១៥នាទី ដើម្បីឱ្យទំពាំងរបស់យើងអស់ជាតិហាង។ ក្រោយពីរំំងាស់ទំពាំង ១០ទៅ១៥នាទីហើយ យើងត្រូវស្រង់វាចេញ ទុកឱ្យស្រក់ទឹក ហើយចាក់ទឹកស្រុះទំពាំងចោល ព្រោះយើងនឹងមិនប្រើទឹកនោះដើម្បីស្លទេ។ ជំហានបន្ទាប់ យើងដាក់ដាំទឹកថ្មីប្រហែលកន្លះឆ្នាំងដដែល ទុកវាឱ្យពុះ សិមចាក់ទំពាំង សាច់ជ្រូកបីជាន់ និងត្រីឆ្លាំងចូល រួចទុកឱ្យវាពុះម្ដងទៀត។ ពេលនេះ យើងអាចចាក់ស្នៀតពោត និង ផ្សិតចំបើងដែលយើងបានត្រៀមទុកចូលទៅក្នុងឆ្នាំងបាន រួចចាំដល់វាពុះ និងដួសពពុះចេញឱ្យអស់ ដើម្បីឱ្យទឹកសម្លឡើងថ្លា ហើយមិនមានក្លិនឆ្អាប។ ចំណែកគ្រឿងទេសដែលយើងត្រូវដាក់ចូល មានដូចជា ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល។ ក្រោយពីភ្លក្សសម្លរបស់យើងត្រូវរសជាតិហើយ យើងត្រូវទុកសម្លឱ្យពុះបន្តិចទៀត សិមដាក់បន្លែបៃតងចូលតាមក្រោយ។ យើងត្រូវដាក់ននោងមុន ដោយសារបន្លែបៃតងផ្សេងទៀតឆាប់រលួយ។ ដើម្បីឱ្យបន្លែបៃតងរបស់យើងស្រស់ល្អ និង មិនរលួយពេក យើងត្រូវបិទភ្លើងភ្លាមៗបន្ទាប់ពីដាក់បន្លែទាំងនោះចូល។ ឥឡូវសម្លទំពាំងរបស់យើងបានស្លឆ្អិនរួចរាល់ហើយ ដូច្នេះ យើងគ្រាន់តែដួសដាក់ចាន ហើយយកទៅបរិភោគជាមួយបាយ ជាការស្រេច។